សម្លម្ជូរធាងត្រាវ ជាម្ហូបមួយទៀតដែលបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្មែរក្នុងការប្រើប្រាស់ធាងត្រាវមកធ្វើជាអាហារ។ វាមានរសជាតិជូរប្រៃហឹរ និងមានជាតិធាងត្រាវដែលស្រួយៗ។ គ្រឿងផ្សំសម្លម្ជូរធាងត្រាវមាន ធាងត្រាវ បកសំបកខាងក្រៅចេញ កាត់ជាកង់ៗ សាច់ត្រីរ៉ស់ ឬត្រីឆ្ពិន ម្ទេស ខ្ទឹមស ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ខ្ជាយ សម្រាប់បុកធ្វើគ្រឿង ទឹកត្រី ស្ករស អំបិល ប៊ីចេង ប្រេងឆា ទឹកធម្មតា។ ជាដំបូង រៀបចំធាងត្រាវ បកធាងត្រាវឱ្យស្អាត រួចយកទៅស្ងោរក្នុងទឹកពុះប្រហែល ៥ នាទីដើម្បីកាត់បន្ថយជាតិរមាស់ រួចស្រង់ចេញត្រាំទឹកត្រជាក់។ បន្ទាប់មក រៀបចំគ្រឿង បុកម្ទេស ខ្ទឹមស ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ខ្ជាយ ចូលគ្នាឱ្យម៉ដ្ឋ។ កំដៅឆ្នាំងដាក់ប្រេងឆាចូល រួចដាក់គ្រឿងបុកចូលឆាឱ្យឈ្ងុយរួចដាក់សាច់ត្រីចូលឆាត្រឡប់បន្តិច។ បន្ទាប់មកទៀត ចាក់ទឹកចូលឱ្យល្មម រួចដាក់ធាងត្រាវចូល។ ក្រោយមក ដាំឱ្យពុះ រួចដាក់ទឹកត្រី ស្ករស អំបិល រួចភ្លក្សរសជាតិតាមចំណូលចិត្ត ហើយរម្ងាស់បន្តិចទៀត ដើម្បីឱ្យធាងត្រាវទន់ចូលជាតិ។ ជាចុងក្រោយ ដួសដាក់ចានញ៉ាំជាមួយបាយ។